ការប្រារព្ធពិធីបុណ្យជាតិខ្មែរនៅក្រៅប្រទេស ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យកឋិន និងបុណ្យអុំទូក ជាដើម គឺជាផ្នែកមួយដ៏សំខាន់នៃជីវិតសហគមន៍ខ្មែរនៅបរទេស។ ទោះបីជាពួកគេរស់នៅឆ្ងាយពីមាតុភូមិក៏ដោយ ក៏ជនរួមជាតិខ្មែរនៅតែបន្តថែរក្សា និងផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងជំនឿសាសនារបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន។ ការប្រារព្ធពិធីបុណ្យទាំងនេះមិនត្រឹមតែជាការរំលឹកគុណដូនតា និងការបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ។ វាក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការបង្រួបបង្រួមសហគមន៍ខ្មែរ និងរក្សាអត្តសញ្ញាណជាតិខ្មែរនៅឯនាយសមុទ្រផងដែរ។ ការប្រារព្ធពិធីបុណ្យជាតិខ្មែរនៅក្រៅប្រទេស មានគោលបំណងសំខាន់ៗណាស់សម្រាប់ពលករកម្ពុជា។ ការប្រារព្ធពិធីបុណ្យជួយថែរក្សា និងផ្សព្វផ្សាយអត្តសញ្ញាណជាតិ និងវប្បធម៌ពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសចំពោះក្មេងៗជំនាន់ក្រោយដែលកើត និងធំធាត់នៅបរទេស។ ពួកគេបានបង្ហាញពីការសាមគ្គីក្នុងសហគមន៍ ហើយពិធីបុណ្យក៏ជាឱកាសដ៏ល្អសម្រាប់ពលរដ្ឋខ្មែរដែលរស់នៅឆ្ងាយពីគ្នា។ ពួកគេបានជួបជុំគ្នា សួរសុខទុក្ខគ្នា ផ្លាស់ប្តូរបទពិសោធន៍ និងពង្រឹងចំណងសាមគ្គីភាព។ ការរៀបចំបុណ្យធំៗមួយចំនួន ជាពិសេសបុណ្យចូលឆ្នាំខ្មែរ ជួយបង្ហាញពីវត្តមាន និងវប្បធម៌របស់ខ្មែរទៅកាន់សង្គមបរទេស។ តាមរយៈពិធីបុណ្យទាំងនេះ ពលរដ្ឋខ្មែរនៅបរទេសអាចប្រមូលផ្តុំគ្នាដើម្បីប្រារព្ធពិធីផ្សេងៗតាមទំនៀមទម្លាប់ខ្មែរ ដូចជាលេងល្បែងប្រជាប្រិយ, រាំវង់, និងរៀបចំម្ហូបអាហារប្រពៃណីជាដើម។ សម្រាប់ពុទ្ធសាសនិកជន ការធ្វើបុណ្យទាន និងការគោរពប្រណិប័តន៍ គឺជាផ្នែកដ៏សំខាន់មួយនៃការបំពេញកាតព្វកិច្ចសាសនា និងជំនឿរបស់ពួកគេ។ ចំពោះពិធីបុណ្យចូលឆ្នាំខ្មែរជាបុណ្យដ៏ធំ និងសំខាន់បំផុតសម្រាប់ប្រជាជនខ្មែរទូទៅ។ នៅបរទេស ពិធីនេះត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ទៅតាមលទ្ធភាព និងធនធានរបស់សហគមន៍នីមួយៗ។ ភាគច្រើនប្រារព្ធធ្វើនៅតាម វត្តអារាមខ្មែរ ដែលជាមជ្ឈមណ្ឌលសាសនា និងវប្បធម៌សម្រាប់សហគមន៍។ ក្នុងករណីខ្លះ ក៏អាចប្រារព្ធនៅតាមសាលធំៗ ឬទីធ្លាធំៗដែលពួកគេបានជួលផងដែរ។ ការនិមន្តព្រះសង្ឃសូត្រមន្ត បង្សុកូលឧទ្ទិសកុសលជូនបុព្វការីជន ការស្រង់ព្រះ ការហែរនាងសង្ក្រាន្ត ការរាប់បាត្រ និងការវេរចង្ហាន់ដល់ព្រះសង្ឃ។ បន្ទាប់មក ពួកគេនាំគ្នាលេងល្បែងកម្សាន្តដូចជា ចាប់កន្សែង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម ចោលឈូង និងរាំកំសាន្តចង្វាក់ប្រពៃណីខ្មែរជាដើម។ ពលរដ្ឋខ្មែរជាច្រើននាក់ស្លៀកពាក់ សំលៀកបំពាក់ប្រពៃណីខ្មែរដូចជាអាវប៉ាក់ ហូល ផាមួង ឬសំពត់ហូល ដើម្បីបង្ហាញពីអត្តសញ្ញាណជាតិ។ មានការចម្អិនម្ហូបអាហារប្រពៃណីជាច្រើនមុខដូចជា នំបញ្ចុក នំអន្សម នំគម នំកង ដំណើបជាដើម។ ការតុបតែងវត្តអារាម ឬទីកន្លែងប្រារព្ធពិធីដោយទង់ជាតិ ផ្កាភ្ញី និងគ្រឿងលម្អបែបខ្មែរ។ ការកំណត់ថ្ងៃឈប់សម្រាកមិនដូចគ្នាជាមួយប្រទេសកម្ពុជានោះទេ ដែលបណ្តាលឲ្យមានការខ្វះចន្លោះពេលវេលាសម្រាប់អ្នកធ្វើការ។ ចំណែកឯ ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យនៃការឧទ្ទិសកុសលជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយ។ ពិធីនេះក៏មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋខ្មែរនៅក្រៅប្រទេស។ ភាគច្រើនប្រារព្ធនៅតាមវត្តអារាមខ្មែរ ដោយពលរដ្ឋខ្មែរនាំគ្នាទៅវត្តអារាម រាប់បាត្រ វេរចង្ហាន់ បង្សុកូល ឧទ្ទិសកុសលជូនដល់បុព្វការីជន ជីដូនជីតា បងប្អូនដែលបានស្លាប់ទៅ។ ពេលខ្លះក៏មានការ បោះបាយបិណ្ឌផងដែរ ទោះបីជាមិនសូវនិយមដូចនៅកម្ពុជាក៏ដោយ។ ព្រះសង្ឃបានទេសនាអំពីអត្ថន័យនៃបុណ្យភ្ជុំបិណ្ឌ និងកម្មផល ដោយបានពន្យល់ពីសារៈសំខាន់នៃការធ្វើបុណ្យ។ នេះក៏ជាឱកាសសម្រាប់ក្រុមគ្រួសារបានជួបជុំគ្នា និងបរិភោគអាហាររួមគ្នាផងដែរ។ បុណ្យនេះជួយឱ្យកូនចៅខ្មែរនៅបរទេសចងចាំពីប្រពៃណីនៃការដឹងគុណ និងឧទ្ទិសផលបុណ្យជូនដល់ដូនតា។ ចំពោះពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យមួយដែលពុទ្ធសាសនិកជនប្រគេនគ្រឿងបរិក្ខារសម្រាប់ព្រះសង្ឃប្រើប្រាស់បន្ទាប់ពីបញ្ចប់ពិធីបុណ្យចូលវស្សា។ ពិធីនេះភាគច្រើនប្រារព្ធនៅតាមវត្តអារាមខ្មែរ ដោយពុទ្ធបរិស័ទរៀបចំដើមកឋិន ដែលមានប្រាក់កាស និងគ្រឿងបរិក្ខារផ្សេងៗ ហើយហែរជាក្បួនដង្ហែរជុំវិញវត្តមុននឹងប្រគេនដល់ព្រះសង្ឃ។ ព្រះសង្ឃសូត្រមន្ត និងទេសនាអំពីអត្ថន័យនៃបុណ្យកឋិន។ បុណ្យកឋិនជួយទ្រទ្រង់វត្តអារាមនៅបរទេស ដែលជាមជ្ឈមណ្ឌលនៃការអប់រំសាសនា និងវប្បធម៌សម្រាប់សហគមន៍ខ្មែរ។